នៅខាងលិចនៃក្រុងកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ ៧ ទៅទីក្រុងភ្នំពេញ មានប្រាសាទបុរាណមួយ ដែលអ្នកស្រុកសម្គាល់ឈ្មោះថា ប្រាសាទនគរវត្ត។ ឯប្រវត្តិនៃ ប្រាសាទវត្ដនគរ មានដំណាលថា មានអ្នកចម្ការពីរនាក់ប្តីប្រពន្ធ រស់ក្នុងភូមិទួលស្បូវ នាំគ្នាទៅភ្ជួរដីចម្ការ ដោយយកទាំងកូនង៉ែតដែលទើបតែកើតបានជាងបីខែទៅជាមួយផង។ ឪពុកម្តាយបានដាក់កូនឱ្យដេកក្រោមដើមព្នៅ ហើយប្រកបការងារយ៉ាងខិតខំ។ ពេលនោះមានសត្វបក្សីហើរមកស៊ីផ្លែព្នៅ ចោះចឹកស្រែកខ្ញៀវខ្ញារ ហើយបានជុះអាចម៍ដាក់លើកូនតូចនោះប្រឡាក់អស់។ ឯផ្លែព្នៅ បានធ្លាក់ត្រូវចំក្បាលកូនតូចនោះ បណ្តាលឱ្យដាច់សាច់មួយដុំ ហូរឈាមសស្រាក់។ ម្តាយឪពុកឃើញដូច្នោះ ក៏យកកូនចុះទៅកំពង់ដើម្បីងូតទឹកលាងខ្លួនឱ្យស្អាត នៅត្រង់កំពង់នោះគេហៅថា ជ្រោយថ្ម។ ពេលងូតទឹកលាងខ្លួនឱ្យកូន ដោយម្តាយពុំសូវប្រយ័ត្ន ក៏របូតកូនចេញពីដៃទៅ។ ភ្លាមនោះ ក៏មានត្រីធំមួយមកលេបត្របាក់យកកូននោះ ហើយហែលទៅបាត់។ ឪពុកម្តាយយំសោកស្តាយជាខ្លាំង តែពុំដឹងធ្វើដូចម្តេច ក៏វិលត្រឡប់ទៅផ្ទះវិញ។ ចំណែកឯត្រី ក្រោយពីបានត្របាក់លេបកូនក្មេងនោះហើយ ក៏ហែលចុះតាមទន្លេធំទៅដល់មហាសមុទ្រចិន រហូតទៅដល់ប្រទេសចិន។ ពេលនោះ មានអ្នកនេសាទម្នាក់បានបង់សំណាញ់ជាប់ត្រីធំនោះ ហើយយកទៅវះពោះ ស្រាប់តែឃើញកូនក្មេងតូចនៅរស់នៅឡើយ។ អ្នកនេសាទនោះ បានយកកូនតូចនោះទៅថ្វាយព្រះចៅក្រុងចិន ហើយព្រះអង្គក៏ថ្នាក់ថ្នមទុកដូចជាបុត្ររបស់ព្រះអង្គផ្ទាល់។ លុះដល់កូននោះធំ ព្រះអង្គបានឱ្យរៀនសូត្ររហូតចេះដឹងយ៉ាងជ្រៅជ្រះ។ ពេលរៀនចប់ហើយ កុមារបានសុំអនុញ្ញាតពីព្រះចៅក្រុងចិន ធ្វើដំណើរទៅលេងស្រុក ដើម្បីស៊ើបសួររកឪពុកម្តាយខ្លួន។ ព្រះចៅក្រុងចិនទ្រង់ព្រះសណ្តោសប្រោសប្រណីឱ្យរៀបចំសំពៅមួយ ដោយមានអ្នកបម្រើប្រាំរយនាក់ដង្ហែកុមារនេះរហូតដល់ស្រុកខ្មែរ។ ឯសំពៅនោះ ពេលមកដល់ក៏ចូលចតនៅកំពង់ចាម ហើយកុមារក៏ចុះទៅដល់ភូមិអ្នកស្រុកដែលនៅទីនោះ ហើយបញ្ជាឱ្យសំពៅវិលត្រឡប់ទៅស្រុកចិនវិញ។ នាយកំលោះនេះ សន្មតឈ្មោះខ្លួនឯងថា ចៅព្រហ្ម ហើយបានទៅសំណាក់នៅនឹងផ្ទះស្ត្រីមេម៉ាយម្នាក់។ ដោយនៅជាមួយគ្នាយូរៗទៅ ស្ត្រីមេម៉ាយនិងចៅនោះ ក៏កើតចិត្តស្រឡាញ់គ្នា ហើយក៏ទទួលយកគ្នាជាប្តីប្រពន្ធទៅ។ ថ្ងៃមួយ បុរសដេកកើយលើភ្លៅប្រពន្ធ ហើយប្រពន្ធវែកសក់ប្តីលេងតាមចិត្តលំហែ ស្រាប់តែឃើញក្បាលប្តីមានស្នាមមួយដុំឥតមានដុះសក់សោះ ក៏សួរប្តីពីដើមហេតុនៃស្នាមនោះ។ ប្ដីបាននិយាយប្រាប់ថា ខ្លួនជាមនុស្សអភ័ព្វសឹងរកនរណាប្រដូចគ្មាន។ តមក បុរសព្រហ្ម ក៏រ៉ាយរ៉ាប់អំពីដើមហេតុសព្វគ្រប់ឱ្យប្រពន្ធស្តាប់គឺរឿងដែលអ្នកនេសាទចិនជាឪពុកម្តាយចិញ្ចឹម ធ្លាប់និទានប្រាប់តាំងពីខ្លួននៅតូចម្ល៉េះ។ កាលបើបានស្តាប់សេចក្ដីនិទាននេះសព្វគ្រប់ហើយ នាងភរិយាក៏អង្គុយអោនមុខលែងចេញស្តី រួចស្រក់ទឹកភ្នែកបណ្តើរផង។ បុរសជាស្វាមីឃើញដូច្នោះឆ្ងល់ណាស់ ខំអង្វរសួរប្រពន្ធថា តើមានរឿងអ្វីបានជាយំដូច្នេះ ?។ ភរិយាឆ្លើយទាំងខ្សឹកខ្សួលប្រាប់ប្ដីវិញអំពីរឿងដើម ដែលខ្លួនយកកូនទៅងូតទឹកហើយរបូតដៃធ្លាក់កូនទៅក្នុងទឹក ហើយត្រីក៏លេបបាត់ទៅ ហើយក្រោយមក ស្វាមីក៏មានជំងឺស្លាប់ទៅទៀត។ បុរសជាប្ដីបានស្តាប់រឿងនេះចប់ ក៏សន្និដ្ឋានយល់ថា គឺខ្លួនឯងនេះហើយដែលត្រូវជាកូនរបស់ស្រ្តីនេះ។ ប៉ុន្តែឥឡូវដោយមិនបានដឹងជាមុនសោះ ទៅជាខកខ្លួនស្រឡាញ់គ្នាជាប្តីប្រពន្ធដូច្នេះទៅហើយ ក៏សំពះសុំខមាទោសម្តាយ ហើយឱ្យម្ដាយបញ្ជាដាក់ទណ្ឌកម្មឱ្យខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យបានរំដោះទុក្ខទោសពៀរវេរានេះផង។ គ្រានោះ ម្តាយក៏បញ្ជាថាឱ្យសង់ចេតិយសម្រាប់តម្កល់សពគាត់ ពេលដែលគាត់ស្លាប់ទៅ ហើយដល់គ្រាកូនស្លាប់ទៅទៀត ឱ្យធ្វើជារូបតំណាងរូបកូនអង្គុយសំពះប្រណម្យទៅធាតុម្តាយ ឱ្យគ្រប់កំណត់កាលព្រះពុទ្ធសាសនាប្រាំពាន់ព្រះវស្សា។ ឯបុរសព្រហ្ម ដោយសារមានចំណេះមុតមាំក៏ឡើងជាគ្រូអាចារ្យនៅក្នុងភូមិស្រុកនោះ។ ម្ល៉ោះហើយ មានសិស្សគណជាច្រើន ជួយចាត់ចែងធ្វើតាមបណ្ដាំម្តាយរបស់គាត់ រហូតបានសម្រេច គឺចេតិយមួយតម្កល់ធាតុម្តាយ និងរូបតាព្រហ្មសំពះទៅកាន់ធាតុនោះ។